នំបាញ់អុិច គឺជាបង្អែមខ្មែរដ៏ពេញនិយមមួយប្រភេទ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ធ្វើពីម្សៅដំណើប លាយជាមួយស្នូលសណ្ដែកបាយ។ ដើម្បីធ្វើនំបាញ់អុិចដ៏ឈ្ងុយឆ្ងាញ់នេះ អ្នកត្រូវមានគ្រឿងផ្សំ និងមានការណែនាំត្រឹមត្រូវទើបអាចធ្វើចេញជារាងនាំមួយប្រភេទនេះបាន។ ចំពោះការធ្វើម្សៅនំ អ្នកត្រូវការម្សៅដំណើប ៣ ពែង ស្មើនឹង ៤០០ ក្រាម ទឹកស្លឹកតើយ និងខ្ទិះដូង កន្លះពែងបូក ២ ស្លាបព្រាបាយ ឬ ១៥០ មីលីលីត្រដូចគ្នា ស្ករស ៣ ស្លាបព្រាបាយ អំបិល កន្លះស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់ល្អិត អាចដាក់តាមចំណូលចិត្ត។ សម្រាប់ស្នូលសណ្ដែកបាយវិញត្រូវមាន សណ្ដែកបាយបកសំបក ២៥០ ក្រាម ទឹក និងខ្ទិះដូង ៣០០ មីលីលីត្រដូចគ្នា ស្ករស ៤ ស្លាបព្រាបាយ អំបិល កន្លះស្លាបព្រាកាហ្វេ និង សាច់ដូងកោស ២០០ ក្រាម។ ចំណែកទឹកជ្រលក់ខ្ទិះដូងមានគ្រឿងផ្សំដូចជា ខ្ទិះដូង ២៥០ មីលីលីត្រ ស្ករស ២ ស្លាបព្រាបាយ អំបិល១ភាគ៤ស្លាបព្រាកាហ្វេ ម្សៅឆាកន្លះស្លាបព្រាបាយលាយជាមួយទឹកឱ្យខាប់ និង ស្លឹកខ្ទឹមហាន់ល្អិតៗ។ ជំហានដំបូង យើងត្រូវលាងសណ្ដែកបាយឲ្យបានស្អាត រួចត្រាំទឹកយ៉ាងហោចណាស់៤ ម៉ោង ឬមួយយប់។ បន្ទាប់មក ស្ងោរសណ្ដែកជាមួយទឹកធម្មតា រហូតដល់រីកល្អហើយទន់ រួចស្រង់ទុកឲ្យត្រជាក់។ អ្នកត្រូវយកសណ្ដែកដែលស្ងោរឆ្អិនហើយ ទៅកិន ឬបុកក្នុងត្បាល់ឲ្យម៉ដ្ឋ ។ បន្ទាប់មក ដាក់ខ្ទះលើភ្លើងតិចៗ រួចចាក់ខ្ទិះដូង ទឹក ស្ករស និងអំបិលចូល ហើយកូរឲ្យរលាយចូលគ្នា។ ក្រោយមក ដាក់សណ្ដែកដែលកិនហើយ និងសាច់ដូងកោសចូល កូរលាយបញ្ចូលគ្នាឲ្យសព្វ។ អ្នកត្រូវកូរល្បាយគ្រឿងរហូតដល់វារីងទឹក ស្ងួតហើយស្អិតល្អសិន ទើបដួសដាក់ចានទុកឲ្យត្រជាក់។ បន្ទាប់ពីការរៀបចំស្នូលសណ្ដែកបាយរួចហើយ យើងធ្វើការរៀបចំម្សៅនំបន្ត។ យើងត្រូវលាយទឹកស្លឹកតើយ ខ្ទិះដូង ស្ករស និងអំបិលចូលគ្នា កូរឲ្យរលាយសព្វល្អ។ ចាក់ល្បាយទឹកដែលកូរហើយទៅក្នុងម្សៅដំណើបបន្តិចម្ដងៗ រួចច្របាច់ឲ្យសព្វរហូតដល់ម្សៅទន់ល្មម មិនជាប់ដៃ។ បន្ទាប់ពី ច្របាច់ម្សៅជាមួយល្បាយទឹកស្លឹកតើយហើយ អ្នកអាចដាក់ស្លឹកខ្ទឹមចូលបាន បើសិនជាអ្នកចង់ដាក់។ អ្នកត្រូវទុកម្សៅឱ្យវាចូលជាតិគ្នាជាមួយគ្រឿងដែលបានលាយសព្វល្អប្រហែល ១៥ ទៅ ២០ នាទី។ ហើយយកម្សៅមួយដុំល្មម លញ់ឱ្យសំប៉ែត រួចយកស្នូលសណ្ដែកបាយដែលត្រៀមរួចរាល់ ដាក់នៅចំកណ្ដាល។ បន្ទាប់មករុំម្សៅបិទស្នូលឲ្យជិត ហើយធ្វើជារាងមូល ឬរាងដូចផ្លែអុិចតូចៗ។ រៀបចំឆ្នាំងចំហុយ ដាក់ទឹកចូល រួចដាំឲ្យពុះ។ អ្នកត្រូវលាបប្រេងឆាតិចៗលើបាតចានសម្រាប់ដាក់នំ ឬ លើស្លឹកចេកដើម្បីកុំឲ្យនំស្អិត។ បន្ទាប់មក ដាក់នំបាញ់អុិចដែលបានធ្វើរួចចូលទៅក្នុងឆ្នាំង ដើម្បីចំហុយ។ នំបាញ់អុិចត្រូវការពេលចំហុយប្រហែល ១៥ទៅ២០ នាទី ឬ ច្រើនជាងនេះ ទើបវាឆ្អិនល្អ។ ពេលនំឆ្អិន វានឹងប្រែពណ៌ថ្លាជាងមុន ហើយមានសភាពទន់។ ក្នុងការរៀបចំទឹកជ្រលក់ខ្ទិះដូង គឺយើងត្រូវលាយគ្រឿងផ្សំ ក្នុងឆ្នាំងមួយ ដាក់ខ្ទិះដូង ស្ករស និងអំបិលលាយចូលគ្នាឱ្យសព្វ។ យើងត្រូវកូរទឹកខ្ទិះដូងក្នុងឆ្នាំងដែលមានកម្តៅក្តៅល្មម ដើម្បីឱ្យគ្រឿងរលាយចូលគ្នាល្អ។ រួចមក លាយម្សៅឆាជាមួយទឹកបន្តិច ហើយចាក់វាចូលក្នុងទឹកខ្ទិះដូងដែលកំពុងពុះរឹមៗនោះ។ យើងត្រូវបន្តកូរល្បាយម្សៅឆានិងទឹកខ្ទិះដូងឲ្យសព្វ រហូតដល់ខ្ទិះខាប់ល្មមតាមការចង់បាន។ ពេលឃើញថាទឹកខ្ទិះខាប់ល្មមហើយ យើងអាចបិទភ្លើង រួចថែមស្លឹកខ្ទឹមហាន់ល្អិតៗចូល រួចកូរចូលគ្នាឲ្យសព្វ។ យើងអាចរៀបនំបាញ់អុិចដែលឆ្អិនហើយ ដាក់ចាន បន្ទាប់មកស្រោចទឹកខ្ទិះដូងដែលបានរៀបចំទុកពីលើនំជាការស្រេច។ អ្នកអាចទទួលទានបានទាំងក្ដៅៗ ឬទុកឱ្យត្រជាក់សិនក៏បាន ទៅតាមចំណូលចិត្តនៃការបរិភោគ។